ការលាលែងពីការងារដំបូងបង្អស់នៅក្នុងអាជីពរបស់អ្នកអាចជាការសម្រេចចិត្តដ៏ធំមួយ ជាពិសេសនៅពេលដែលមូលហេតុចម្បងគឺដោយសារតែអ្នកយល់ថា ប្រាក់ខែតិចពេក។ ទោះបីជាអារម្មណ៍នេះអាចកើតឡើងក៏ដោយ ក៏មានកត្តាជាច្រើនដែលអ្នកគួរពិចារណាឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តចាកចេញ។ ការមានអារម្មណ៍ថា ប្រាក់ខែដែលអ្នកកំពុងទទួលគឺតិច ជារឿយៗមិនមែនមកពីតួលេខប្រាក់ខែនោះទេ តែវាអាចបណ្ដាលមកពីកត្តាផ្លូវចិត្ត និងស្ថានភាពជាក់ស្ដែងមួយចំនួន។ ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ គឺជាមូលហេតុផ្លូវចិត្តដ៏សំខាន់មួយដែលតែងតែនាំឲ្យបុគ្គលិកមានអារម្មណ៍ថាប្រាក់ខែដែលខ្លួនទទួលបានគឺតិច។ នៅពេលដែលអ្នកឃើញ មិត្តភ័ក្តិ ឬអ្នកស្គាល់គ្នា ដែលអាចនឹងចាប់ផ្ដើមអាជីពក្នុងពេលប្រហាក់ប្រហែលគ្នា ឬមានបទពិសោធន៍តិចជាងអ្នក ប៉ុន្តែពួកគេ ទទួលបានប្រាក់ខែខ្ពស់ជាងអ្នក វាពិតជាអាចបង្កជាអារម្មណ៍មិនពេញចិត្ត ឬសង្ស័យលើតម្លៃខ្លួនឯង។ ការប្រៀបធៀបនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងទទួលបានប្រាក់កម្រៃតិច បើធៀបនឹងសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់អ្នក។ អារម្មណ៍នេះអាចកើតឡើងដោយសារតែ ខ្វះព័ត៌មានពេញលេញ និងការផ្តោតលើភាពអវិជ្ជមាន។ អ្នកប្រហែលជាមិនដឹងពីកត្តាពេញលេញដែលនាំឲ្យពួកគេទទួលបានប្រាក់ខែខ្ពស់នោះទេ ដូចជាអត្ថប្រយោជន៍ផ្សេងទៀតដែលពួកគេមិនទទួលបាន តួនាទីជាក់លាក់ បរិយាកាសការងារ ឬសូម្បីតែការចរចាផ្ទាល់ខ្លួនរបស់ពួកគេ។ ការប្រៀបធៀបបែបនេះច្រើនតែផ្តោតតែទៅលើចំណុចដែលអ្នកគិតថាខ្លួនឯងខ្វះខាត មិនមែនលើអត្ថប្រយោជន៍ ឬឱកាសផ្សេងទៀតដែលអ្នកកំពុងទទួលបាននោះទេ។ ចំណាយផ្ទាល់ខ្លួនដែលកើនឡើង គឺជាមូលហេតុជាក់ស្តែងមួយដែលធ្វើឲ្យបុគ្គលម្នាក់ៗមានអារម្មណ៍ថាប្រាក់ខែដែលខ្លួនកំពុងទទួលបានគឺតិចជាងតម្រូវការ។ វាមិនមែនតែងតែកើតឡើងដោយសារប្រាក់ខែពិតជាទាបនោះទេ តែដោយសារតែបន្ទុកហិរញ្ញវត្ថុដែលត្រូវបំពេញមានកាន់តែច្រើនឡើង។ ឧទាហរណ៍ជាក់ស្ដែងនៃការកើនឡើងចំណាយរួមមាន ការកើនឡើងថ្លៃជួលផ្ទះ ឬការផ្លាស់ប្ដូរទៅរស់នៅកន្លែងដែលមានថ្លៃជួលខ្ពស់ជាងមុន។ ការទទួលបន្ទុកបង់រំលស់សម្រាប់របស់របរប្រើប្រាស់ផ្ទាល់ខ្លួន រថយន្ត ផ្ទះ ឬកម្ចីផ្សេងៗ។ ការកើនឡើងថ្លៃប្រេងឥន្ធនៈ ឬថ្លៃដឹកជញ្ជូន។ បន្ទុកកាន់តែច្រើនក្នុងការជួយទំនុកបម្រុងដល់ឪពុកម្ដាយ បងប្អូន ឬកូនៗ។ ការកើនឡើងនូវតម្រូវការសម្រាប់អាហារ ការកម្សាន្ត និងការចំណាយលើរបៀបរស់នៅប្រចាំថ្ងៃ។ នៅពេលដែលតម្រូវការចំណាយទាំងនេះកើនឡើង ប្រាក់ខែបច្ចុប្បន្នរបស់អ្នកអាចនឹង លែងគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការទាំងនោះ ដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ថាប្រាក់ខែរបស់អ្នក តិច។ បញ្ហានេះជាញឹកញាប់ទាមទារឲ្យមានការពិនិត្យមើលឡើងវិញនូវការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬការស្វែងរកដំណោះស្រាយដើម្បីបង្កើនប្រាក់ចំណូល។ ការមើលឃើញតម្លៃខ្លួនឯងទាប គឺជាកត្តាផ្លូវចិត្តមួយដែលបណ្ដាលឲ្យបុគ្គលិកមានអារម្មណ៍ថាប្រាក់ខែរបស់ខ្លួនតិច។ អារម្មណ៍នេះកើតឡើងនៅពេលដែលមាន គម្លាតរវាងអ្វីដែលខ្លួនជឿថាមានតម្លៃ និងអ្វីដែលខ្លួនទទួលបាន។ ប្រសិនបើអ្នកជឿជាក់ថាខ្លួនមាន សមត្ថភាពខ្ពស់ បំពេញការងារបានល្អ ច្រើនលើសពីការរំពឹងទុក ឬមាន ការទទួលខុសត្រូវធ្ងន់ធ្ងរ នៅក្នុងតួនាទីបច្ចុប្បន្ន ប៉ុន្តែបែរជាទទួលបានប្រាក់ខែតិចជាងអ្វីដែលអ្នកយល់ថាខ្លួនស័ក្តិសម វាអាចបង្កជាអារម្មណ៍ មិនពេញចិត្ត។ អារម្មណ៍នេះអាចនាំឲ្យអ្នកចាប់ផ្ដើម មើលឃើញតម្លៃខ្លួនឯងទាប នៅក្នុងបរិបទការងារ ដោយគិតថាការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់អ្នកមិនត្រូវបានគេទទួលស្គាល់ ឬឲ្យតម្លៃគ្រប់គ្រាន់តាមរយៈប្រាក់កម្រៃនោះទេ។ មូលហេតុមួយទៀតដែលនាំឲ្យមានអារម្មណ៍ថាប្រាក់ខែតិច គឺបណ្តាលមកពី ខ្វះការយល់ដឹងពីប្រាក់ខែទីផ្សារ។ ប្រសិនបើអ្នកមិនបាន ស្រាវជ្រាវពីកម្រិតប្រាក់ខែជាមធ្យម សម្រាប់តួនាទី ជំនាញ និងបទពិសោធន៍របស់អ្នកនៅក្នុងឧស្សាហកម្មនោះទេ អ្នកអាចនឹងជួបប្រទះបញ្ហាពីរយ៉ាងគឺ ការរំពឹងទុកខ្ពស់ហួសពីការពិត និងមិនដឹងពីតម្លៃពិតប្រាកដ។ អ្នកអាចរំពឹងថានឹងទទួលបានប្រាក់ខែខ្ពស់ជាងកម្រិតដែលទីផ្សារធម្មតាកំពុងផ្តល់ជូនសម្រាប់មុខតំណែងស្រដៀងគ្នា។ ផ្ទុយទៅវិញ អ្នកក៏អាចនឹងមិនដឹងថាប្រាក់ខែរបស់អ្នកបច្ចុប្បន្នស្ថិតនៅកម្រិតណាដែរ បើធៀបនឹងទីផ្សារទូទៅ។ អ្នកអាចនឹងកំពុងទទួលបានប្រាក់ខែសមរម្យ ឬខ្ពស់ជាងមធ្យម ប៉ុន្តែដោយសារតែខ្វះព័ត៌មាននេះ អ្នកនៅតែមានអារម្មណ៍មិនពេញចិត្ត។ ការយល់ដឹងអំពីប្រាក់ខែទីផ្សារជួយឲ្យអ្នកមានទស្សនៈត្រឹមត្រូវ និងអាចធ្វើការសម្រេចចិត្តបានល្អប្រសើរជាងមុនទាក់ទងនឹងអាជីព។ ភាពតានតឹងផ្នែកហិរញ្ញវត្ថុ គឺជាមូលហេតុដ៏សំខាន់មួយដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាប្រាក់ខែដែលខ្លួនទទួលបានមិនគ្រប់គ្រាន់ ទោះបីជាប្រាក់ខែនោះស្ថិតក្នុងកម្រិតមធ្យម ឬខ្ពស់គួរសមទៅហើយក៏ដោយ។ អារម្មណ៍នេះកើតឡើងនៅពេលដែលបុគ្គលម្នាក់ៗប្រឈមមុខនឹងបញ្ហាដូចជា បញ្ហាបំណុល ការគ្រប់គ្រងលុយកាក់មិនបានល្អ និងការគ្មានប្រាក់សន្សំ។ ការមានបំណុលច្រើនពេក មិនថាជាបំណុលកាតឥណទាន កម្ចីផ្ទាល់ខ្លួន ឬកម្ចីផ្សេងៗទៀតនោះទេ អាចបណ្ដាលឲ្យចំណែកធំនៃប្រាក់ខែត្រូវបែងចែកទៅសងបំណុលវិញ។ វាធ្វើឲ្យអ្នកមានអារម្មណ៍ថាប្រាក់ដែលនៅសល់តិចតួចពេកសម្រាប់ចំណាយប្រចាំថ្ងៃ។ ទោះបីជាមានប្រាក់ខែសមរម្យក៏ដោយ ប្រសិនបើគ្មានការរៀបចំផែនការចំណាយ ឬការសន្សំត្រឹមត្រូវ អ្នកអាចនឹងជួបបញ្ហាលុយមិនគ្រប់ចាយ។ ការចំណាយហួសពីលទ្ធភាព ឬការមិនតាមដានលំហូរសាច់ប្រាក់ អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាប្រាក់ខែមិនគ្រប់គ្រាន់។ ការគ្មានប្រាក់សន្សំសម្រាប់ទុកដាក់ពេលមានអាសន្ន ឬសម្រាប់អនាគត អាចបង្កជាក្តីបារម្ភ និងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ។ នៅពេលដែលអ្នកដឹងថាខ្លួនគ្មានប្រាក់បម្រុង ហើយប្រឈមនឹងបញ្ហាដែលត្រូវចំណាយ ប្រាក់ខែបច្ចុប្បន្នរបស់អ្នកនឹងហាក់ដូចជាតិចជាងមុន។ បញ្ហាទាំងអស់នេះ រួមគ្នាបង្កជាសម្ពាធផ្លូវចិត្ត និងធ្វើឲ្យអ្នកមានអារម្មណ៍ថាប្រាក់ខែដែលបានមកមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ដូច្នេះ ការដោះស្រាយភាពតានតឹងផ្នែកហិរញ្ញវត្ថុ ទាមទារមិនត្រឹមតែការគិតគូរពីប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងការរៀបចំផែនការ និងការគ្រប់គ្រងចំណាយឲ្យបានល្អិតល្អន់ផងដែរ។ មុននឹងសម្រេចចិត្តលាលែងពីការងារដំបូងរបស់អ្នក ដោយសារអារម្មណ៍ថាប្រាក់ខែតិច អ្នកគួរតែពិចារណាឲ្យបានស៊ីជម្រៅទៅលើការពិតសំខាន់ៗ។ ការយល់ដឹងពីកត្តាទាំងនេះនឹងជួយឲ្យអ្នកធ្វើការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមិនសោកស្តាយនៅពេលក្រោយ។ ការងារដំបូងបង្អស់របស់អ្នក គឺមិនមែនគ្រាន់តែជាកន្លែងសម្រាប់រកប្រាក់ចំណូលប៉ុណ្ណោះទេ។ វាជា ឱកាសមាសសម្រាប់រៀនសូត្រ នូវជំនាញថ្មីៗ ការយល់ដឹងពីវប្បធម៌ការងារ និងជាកន្លែងសម្រាប់ បង្កើនបទពិសោធន៍ជាក់ស្ដែង។ បទពិសោធន៍ដែលអ្នកទទួលបានពីការងារដំបូងនេះ មានតម្លៃខ្លាំងណាស់សម្រាប់កសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជីពរយៈពេលវែងរបស់អ្នក។ និយោជកបន្ទាប់នឹងមើលឃើញតម្លៃនៃបទពិសោធន៍នេះច្រើនជាងតួលេខប្រាក់ខែដំបូងរបស់អ្នក។ ក្រៅពីប្រាក់ខែគោល តើក្រុមហ៊ុនបច្ចុប្បន្នរបស់អ្នកមានផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដែរឬទេ? ឧទាហរណ៍ ដូចជា ការធានារ៉ាប់រងសុខភាព ការបណ្ដុះបណ្ដាលជំនាញបន្ថែម ឱកាសអភិវឌ្ឍន៍អាជីព បរិយាកាសការងារល្អ ដែលមានការគាំទ្រ ឬ តុល្យភាពជីវិត និងការងារ ដែលអនុញ្ញាតឲ្យអ្នកមានពេលសម្រាប់ខ្លួនឯង និងគ្រួសារ? អត្ថប្រយោជន៍ទាំងនេះអាចមានតម្លៃស្មើនឹងប្រាក់ខែបន្ថែម ឬអាចមានតម្លៃខ្ពស់ជាងប្រាក់ខែបន្តិចបន្តួចដែលអ្នកអាចនឹងរកបាននៅកន្លែងផ្សេង។ តើក្រុមហ៊ុនបច្ចុប្បន្នរបស់អ្នកមានផែនការអភិវឌ្ឍន៍អាជីពច្បាស់លាស់សម្រាប់បុគ្គលិកដែរឬទេ? តើមានឱកាស ឡើងតំណែង ឬ ដំឡើងប្រាក់ខែ នាពេលអនាគតដ៏ខ្លីខាងមុខដែរឬទេ ប្រសិនបើអ្នកបង្ហាញពីសមត្ថភាព និងការប្ដេជ្ញាចិត្ត? ការពិភាក្សាដោយចំហរជាមួយថ្នាក់លើអំពីលទ្ធភាពទាំងនេះ អាចនឹងបង្ហាញផ្លូវមួយដែលអ្នកមិនបានគិតដល់។ មុននឹងសម្រេចចិត្តចាកចេញ តើអ្នកបានវាយតម្លៃពីស្ថានភាព ទីផ្សារការងារបច្ចុប្បន្ន សម្រាប់ជំនាញ និងតួនាទីរបស់អ្នកហើយឬនៅ? តើទីផ្សារការងារមានភាពប្រកួតប្រជែងកម្រិតណា? តើអ្នកមានទំនុកចិត្តពេញលេញថាអ្នកអាចរកការងារថ្មីដែលល្អជាងនេះ ហើយទទួលបានប្រាក់ខែខ្ពស់ជាងនេះ បានឆាប់រហ័ស ដែរឬទេ? ការលាលែងដោយមិនមានការងារថ្មីត្រៀមទុក អាចបង្កជាហានិភ័យផ្នែកហិរញ្ញវត្ថុ។ ការរក្សា ទំនាក់ទំនងល្អជាមួយនិយោជកដំបូង របស់អ្នកមានសារៈសំខាន់ណាស់សម្រាប់អនាគតអាជីពរបស់អ្នក។ ពួកគេអាចជាអ្នកផ្តល់ លិខិតបញ្ជាក់ ឬឯកសារយោង ដែលចាំបាច់សម្រាប់ការដាក់ពាក្យការងារនៅកន្លែងថ្មី។ ការចាកចេញដោយមានប្រវត្តិរូបមិនល្អអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះវិជ្ជាជីវៈរបស់អ្នក។ ការសម្រេចចិត្តលាលែងពីការងារដំបូងបង្អស់របស់អ្នកដោយប្រញាប់ប្រញាល់ អាចនាំឲ្យមានផលប៉ះពាល់អវិជ្ជមានមួយចំនួន ដែលអាចជះឥទ្ធិពលដល់អាជីព និងហិរញ្ញវត្ថុរបស់អ្នកនាពេលអនាគត។ ការសម្រេចចិត្តលាលែងពីការងារដោយមិនមានការងារថ្មីត្រៀមទុកជាមុន អាចបង្កើតនូវផលវិបាកមួយហៅថា ចន្លោះប្រហោងក្នុងប្រវត្តិរូបសង្ខេប ។ ប្រសិនបើអ្នកលាលែងពីការងារបច្ចុប្បន្ន ហើយមិនអាចរកការងារថ្មីបានភ្លាមៗ នោះនឹងមាន ចន្លោះពេលមួយដែលអ្នកគ្មានការងារធ្វើ នៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នក។ និយោជកថ្មីដែលកំពុងពិនិត្យពាក្យស្នើសុំរបស់អ្នក អាចនឹង ចោទសួរ អំពីចន្លោះពេលទាំងនេះ។ ពួកគេអាចឆ្ងល់ថាហេតុអ្វីបានជាអ្នកគ្មានការងារធ្វើក្នុងរយៈពេលនោះ ឬមានការសង្ស័យអំពីមូលហេតុពិតប្រាកដដែលអ្នកបានចាកចេញពីការងារមុន។ នេះអាចធ្វើឲ្យអ្នក ពិបាកក្នុងការបង្ហាញពីភាពជាប់លាប់នៃអាជីព របស់អ្នក ហើយអាចបន្ថយឱកាសក្នុងការទទួលបានការសម្ភាសន៍ ឬការងារថ្មី។ ការផ្លាស់ប្ដូរការងារញឹកញាប់ ជាពិសេសនៅ ការងារដំបូង ដែលជាធម្មតាមានរយៈពេលខ្លី អាចបង្កើតចំណាប់អារម្មណ៍អវិជ្ជមានទៅដល់និយោជកថ្មី។ ពួកគេអាចនឹង គិតថាអ្នកជាមនុស្សមិនស្មោះត្រង់ ឬ មិនស្ថិតស្ថេរ ក្នុងអាជីព។ នៅពេលដែលនិយោជកមើលឃើញប្រវត្តិការងាររបស់អ្នកដែលមានរយៈពេលខ្លីៗច្រើន ពួកគេអាចមានការសង្ស័យថាអ្នកនឹងមិនស្នាក់នៅជាមួយក្រុមហ៊ុនរបស់ពួកគេបានយូរអង្វែងឡើយ។ ការព្រួយបារម្ភនេះអាច កាត់បន្ថយឱកាសរបស់អ្នកក្នុងការទទួលបានការងារ ព្រោះក្រុមហ៊ុនតែងតែចង់បានបុគ្គលិកដែលមានភាពស្មោះត្រង់ និងអាចបម្រើការងារបានយូរអង្វែង ដើម្បីជៀសវាងការចំណាយលើការជ្រើសរើស និងបណ្ដុះបណ្ដាលបុគ្គលិកថ្មីជាបន្តបន្ទាប់។ ការងារដំបូងបង្អស់នៅក្នុងអាជីពរបស់អ្នក គឺជាកន្លែងដ៏សំខាន់សម្រាប់រៀនសូត្រពីមូលដ្ឋានគ្រឹះនៃវិជ្ជាជីវៈ។ វាមិនមែនត្រឹមតែជាការរៀនជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែជាពិសេសគឺការអភិវឌ្ឍនូវ ជំនាញទន់ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អាជីពទាំងមូលរបស់អ្នក។ ជំនាញទាំងនោះរួមមាន ទំនាក់ទំនងការងារ វិន័យ ការដោះស្រាយបញ្ហា និងការងារជាក្រុម។ ប្រសិនបើអ្នក ចាកចេញពីការងារលឿនពេក នោះអ្នកអាចនឹង បាត់បង់ឱកាសកសាងជំនាញសំខាន់ៗ។ ជំនាញទាំងនេះទាមទារពេលវេលា និងការអនុវត្តដើម្បីអភិវឌ្ឍ ហើយពួកវាគឺជាគ្រឹះដ៏រឹងមាំសម្រាប់ជួយអ្នកឲ្យរីកចម្រើនក្នុងអាជីពនាពេលអនាគត។ បើគ្មានមូលដ្ឋានគ្រឹះរឹងមាំទេ អ្នកអាចនឹងជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងបរិយាកាសការងារថ្មីៗ និងការទទួលខុសត្រូវខ្ពស់ជាងមុន។ ភាពតានតឹងផ្នែកហិរញ្ញវត្ថុ គឺជាផលប៉ះពាល់មួយក្នុងចំណោមផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ដែលអាចកើតឡើងនៅពេលអ្នកលាលែងពីការងារដោយមិនមានការងារថ្មីត្រៀមទុក។ ប្រសិនបើអ្នកសម្រេចចិត្តលាលែង ហើយមាន ការគ្មានប្រាក់ចំណូលបណ្ដោះអាសន្ន រវាងការងារចាស់ និងការងារថ្មី នោះវាអាចបង្កជា ភាពតានតឹងផ្នែកហិរញ្ញវត្ថុ យ៉ាងខ្លាំង។ ប្រសិនបើអ្នក មិនមានប្រាក់សន្សំគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃទេ បញ្ហាហិរញ្ញវត្ថុអាចរំខានដល់ការចំណាយលើតម្រូវការចាំបាច់ដូចជា អាហារ ថ្លៃជួលផ្ទះ ឬការធ្វើដំណើរ។ លើសពីនេះ បញ្ហានេះក៏អាច ប៉ះពាល់ដល់ការស្វែងរកការងារថ្មី របស់អ្នកផងដែរ ព្រោះអ្នកអាចនឹងមានអារម្មណ៍តក់ស្លុត ព្រួយបារម្ភ និងមិនអាចផ្ដោតអារម្មណ៍បានពេញលេញលើដំណើរការស្វែងរកការងារ។ ការបាត់បង់ឱកាសបណ្ដុះបណ្ដាល គឺជាផលប៉ះពាល់មួយទៀតនៃការលាលែងពីការងារលឿនពេក ជាពិសេសនៅពេលដែលអ្នកទើបតែចាប់ផ្ដើមអាជីព។ ក្រុមហ៊ុនជាច្រើន ជាពិសេស ក្រុមហ៊ុនធំៗ តែងតែមាន កម្មវិធីបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ជំនាញ ដ៏ទូលំទូលាយសម្រាប់បុគ្គលិកថ្មីរបស់ពួកគេ។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងដើម្បី បំពាក់ជំនាញចាំបាច់ និងអភិវឌ្ឍសមត្ថភាព។ ការមានជំនាញចាំបាច់ ជួយបុគ្គលិកថ្មីឲ្យស្វែងយល់ពីប្រព័ន្ធការងារ គោលការណ៍ក្រុមហ៊ុន និងជំនាញបច្ចេកទេសជាក់លាក់ដែលទាមទារសម្រាប់តួនាទីរបស់ពួកគេ។ ការបង្កើនសមត្ថភាពទូទៅ និងជំនាញទន់ ដើម្បីឲ្យបុគ្គលិកអាចរីកចម្រើនក្នុងអាជីព។ ការចាកចេញ ពីការងារលឿនពេកអាចធ្វើឲ្យអ្នក បាត់បង់ឱកាស ដ៏មានតម្លៃទាំងនេះ។ ការបណ្ដុះបណ្ដាលទាំងនេះមិនត្រឹមតែជួយអ្នកឲ្យមានសមត្ថភាពខ្ពស់ក្នុងការងារបច្ចុប្បន្នប៉ុណ្ណោះទេ តែវាក៏ជា ការវិនិយោគលើខ្លួនឯង ដែលអាច បង្កើនតម្លៃរបស់អ្នកនៅក្នុងទីផ្សារការងារ នាពេលអនាគតផងដែរ។ ការសម្រេចចិត្តលាលែងពីការងារ ជាពិសេសការងារដំបូង គឺជាជំហានដ៏ធំមួយក្នុងអាជីពរបស់អ្នក។ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងចៀសវាងការសោកស្ដាយ អ្នកគួរអនុវត្តជំហានសំខាន់ៗដូចជា ស្រាវជ្រាវប្រាក់ខែទីផ្សារ វាយតម្លៃអត្ថប្រយោជន៍សរុប ពិភាក្សាជាមួយថ្នាក់លើ កសាងជំនាញ និងសមត្ថភាព រៀបចំផែនការហិរញ្ញវត្ថុ ស្វែងរកការងារថ្មីមុននឹងលាលែង។ ស្រាវជ្រាវប្រាក់ខែទីផ្សារ កុំគ្រាន់តែសន្មតថាប្រាក់ខែរបស់អ្នកទាប។ ត្រូវ ប្រើប្រាស់គេហទំព័រស្វែងរកការងារ ឬបណ្ដាញទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីស្រាវជ្រាវកម្រិតប្រាក់ខែជាមធ្យមសម្រាប់ តួនាទី ជំនាញ និងបទពិសោធន៍ របស់អ្នកនៅក្នុងឧស្សាហកម្មតែមួយ។ នេះនឹងជួយអ្នកវាយតម្លៃដោយថាតើប្រាក់ខែបច្ចុប្បន្នរបស់អ្នកពិតជាទាបខ្លាំងមែន ឬវាស្ថិតនៅក្នុងកម្រិតសមរម្យសម្រាប់អ្នកទើបចាប់ផ្ដើមអាជីព។ វាយតម្លៃអត្ថប្រយោជន៍សរុប កុំមើលត្រឹមតែប្រាក់ខែគោល។ ត្រូវ គិតគូរពីអត្ថប្រយោជន៍ផ្សេងៗទៀត ដែលក្រុមហ៊ុនផ្តល់ជូន។ ទាំងនេះអាចរួមមាន ការធានារ៉ាប់រងសុខភាព ប្រាក់រង្វាន់ ថ្លៃធ្វើដំណើរ ប្រាក់ឧបត្ថម្ភផ្សេងៗ ថ្ងៃឈប់សម្រាក ឱកាសបណ្ដុះបណ្ដាល ឬបរិយាកាសការងារល្អ។ អត្ថប្រយោជន៍ទាំងនេះអាចមានតម្លៃស្មើនឹងប្រាក់ខែបន្ថែម ឬអាចសំខាន់ជាងប្រាក់ខែគោលទៅទៀតសម្រាប់សុខុមាលភាព និងការអភិវឌ្ឍរបស់អ្នក។ មុននឹងសម្រេចចិត្តលាលែង សូមសាកល្បង ពិភាក្សាដោយចំហរជាមួយថ្នាក់លើ របស់អ្នកអំពីការព្រួយបារម្ភរបស់អ្នកចំពោះប្រាក់ខែ។ ពន្យល់ពី សមិទ្ធផល ដែលអ្នកបានរួមចំណែកដល់ក្រុមហ៊ុន និង បង្ហាញពីបំណងប្រាថ្នាចង់រីកចម្រើន ក្នុងអាជីព។ ពេលខ្លះ ក្រុមហ៊ុនអាចនឹងពិចារណាដំឡើងប្រាក់ខែ ផ្តល់ប្រាក់រង្វាន់ ឬផ្តល់ឱកាសថ្មីៗដែលល្អប្រសើរជាងមុន ដោយសារពួកគេមិនចង់បាត់បង់បុគ្គលិកល្អ។ ព្យាយាមប្រើប្រាស់ពេលវេលាដែលនៅសល់ក្នុងការងារដំបូងនេះ ដើម្បី កសាងជំនាញថ្មីៗ ឬ ពង្រឹងជំនាញដែលមានស្រាប់។ ធ្វើការងារឲ្យបានល្អបំផុត រៀនសូត្រពីមិត្តរួមការងារ និងថ្នាក់លើ ដើម្បីទទួលបាន បទពិសោធន៍ដ៏មានតម្លៃ។ ជំនាញ និងបទពិសោធន៍ទាំងនេះនឹងក្លាយជាដើមទុនដ៏រឹងមាំសម្រាប់អាជីពរបស់អ្នកនាពេលអនាគត។ ប្រសិនបើអ្នកនៅតែសម្រេចចិត្តលាលែង សូម រៀបចំផែនការហិរញ្ញវត្ថុ ឲ្យបានច្បាស់លាស់សម្រាប់រយៈពេលដែលអ្នកគ្មានការងារធ្វើ។ ត្រូវមាន ប្រាក់សន្សំគ្រប់គ្រាន់ សម្រាប់ចំណាយប្រចាំថ្ងៃយ៉ាងហោចណាស់ ៣ ទៅ ៦ ខែ។ វានឹងជួយកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងអនុញ្ញាតឲ្យអ្នកមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកការងារថ្មី។ ស្វែងរកការងារថ្មីមុននឹងលាលែង នេះជាជំហានដ៏សំខាន់បំផុតដើម្បីជៀសវាងហានិភ័យ។ ព្យាយាម ស្វែងរកការងារថ្មី ហើយ ទទួលបានការផ្តល់ជូនជាផ្លូវការ ពីក្រុមហ៊ុនថ្មី មុននឹងដាក់លិខិតលាលែងពីការងារបច្ចុប្បន្ន។ នេះនឹង ធានាថាអ្នកមិនមានចន្លោះប្រហោងប្រាក់ចំណូល នៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នក និងបង្ហាញពី ភាពទទួលខុសត្រូវ របស់អ្នកក្នុងនាមជាបុគ្គលិក។ ការសម្រេចចិត្តលាលែងពីការងារដំបូងមិនមែនជារឿងងាយស្រួលនោះទេ។ វាទាមទារការពិចារណាឲ្យបានល្អិតល្អន់ និងការរៀបចំផែនការច្បាស់លាស់។ ការវាយតម្លៃដោយប្រុងប្រយ័ត្ននូវកត្តាទាំងអស់ខាងលើនឹងជួយអ្នកធ្វើការសម្រេចចិត្តដែលត្រឹមត្រូវសម្រាប់អនាគតអាជីពរបស់អ្នក។